សហគមន៍អ្នកបើកបរគឺជាផ្នែកមួយដ៏សំខាន់ដែលជួយជំរុញដល់វិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនខ្លាំង។ បងប្អូនខ្មែរដែលប្រកបរបរនេះភាគច្រើនត្រូវក្រោកតាំងពីព្រលឹមដើម្បីត្រៀមខ្លួនសម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនឱ្យទាន់ពេលវេលា។ ការយល់ដឹងពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បងដែលអ្នកបើកបរគ្រប់រូបត្រូវតែគោរពតាមដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ។ នៅក្នុងសហគមន៍នេះមានការចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក គឺដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់សមាជិកម្នាក់ៗ។ បញ្ហាប្រឈមនៃកម្ដៅថ្ងៃនិងការកកស្ទះចរាចរណ៍គឺជាអ្វីដែលពួកគាត់តែងតែជួបប្រទះជាប្រចាំនៅតាមដងផ្លូវក្នុងក្រុង។ ទោះបីជាការងារមានភាពហត់នឿយយ៉ាងណាក៏ដោយក៏អ្នកបើកបរតែងតែរក្សាភាពរួសរាយរាក់ទាក់ជានិច្ចចំពោះអ្នកដំណើរគ្រប់រូប។ ការថែទាំយានយន្តឱ្យស្ថិតក្នុងលក្ខណៈបច្ចេកទេសល្អជានិច្ចគឺជាការទទួលខុសត្រូវខ្ពស់បំផុតដើម្បីជៀសវាងពីបញ្ហាផ្សេងៗ។ របរនេះមិនត្រឹមតែផ្ដល់ប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេតែវាក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋផងដែរ។ ទំនាក់ទំនងរវាងអ្នកបើកបរនិងអ្នកប្រើប្រាស់សេវាកម្មត្រូវតែផ្អែកលើការយោគយល់និងការគោរពគ្នាទៅវិញទៅមកជានិច្ចកាល។ ការសម្រាកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ដើម្បីធានាថារាងកាយមានភាពស្វាហាប់និងមិនងងុយដេកពេលកំពុងបញ្ជាចង្កូត។ សមាគមអ្នកបើកបរតែងតែរៀបចំការជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសុវត្ថិភាពនិងការបង្កើនប្រសិទ្ធភាពនៃសេវាកម្មរបស់ខ្លួន។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗតាមរយៈកម្មវិធីទូរសព្ទបានធ្វើឱ្យការងារនេះកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលាជាងមុន។ អ្នកបើកបរត្រូវមានចិត្តអត់ធ្មត់ខ្ពស់នៅពេលជួបស្ថានភាពស្មុគស្មាញនៅលើដងផ្លូវជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់។ ការផ្ដល់សេវាកម្មប្រកបដោយទំនុកចិត្តនិងភាពស្មោះត្រង់ជួយឱ្យអាជីវកម្មនេះអាចឈរជើងបានយូរអង្វែងក្នុងទីផ្សារប្រកួតប្រជែង។ ក្នុងនាមជាអ្នកបើកបរអាជីពការស្លៀកពាក់ឱ្យបានសមរម្យនិងស្អាតបាតគឺជាការបង្ហាញពីមោទនភាពចំពោះមុខរបរដែលខ្លួនកំពុងធ្វើ។ លក្ខខណ្ឌការងារកាន់តែប្រសើរឡើងបានជួយឱ្យអ្នកបើកបរមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបំពេញភារកិច្ចជូនដល់សាធារណជន។ ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសីលធម៌វិជ្ជាជីវៈជួយឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីការប្រកបរបរដោយថ្លៃថ្នូរ។ រាល់ការធ្វើដំណើរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីបង្កើនភាពជឿជាក់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ។ សហគមន៍អ្នកបើកបរបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសង្គ្រោះគ្នាទៅវិញទៅមកនៅពេលមានឧបទ្ទវហេតុចៃដន្យកើតឡើង។ ការមានឯកសណ្ឋានសម្គាល់ខ្លួនច្បាស់លាស់ជួយឱ្យអតិថិជនមានអារម្មណ៍សុវត្ថិភាពនិងងាយស្រួលក្នុងការទាក់ទងរកសេវាកម្ម។ របបអាហារនិងសុខភាពគឺជាអ្វីដែលអ្នកបើកបរមិនគួរមើលរំលងឡើយព្រោះវាប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងារប្រចាំថ្ងៃ។ ការយល់ដឹងអំពីទីតាំងភូមិសាស្ត្រនិងផ្លូវវាងផ្សេងៗជួយឱ្យការដឹកជញ្ជូនមានភាពរហ័សទាន់ចិត្តនិងមិនមានការយឺតយ៉ាវ។ ការរក្សាតម្លៃសមរម្យនិងមានតម្លាភាពគឺជាចំណុចទាក់ទាញបំផុតដែលធ្វើឱ្យអតិថិជននៅតែបន្តគាំទ្រសេវាកម្មនេះរហូតមក។ ពួកគាត់ម្នាក់ៗសុទ្ធតែមានគោលដៅនិងក្ដីសង្ឃឹមរៀងៗខ្លួនក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែមានភាពធូរធារនិងរឹងមាំ។ ការបង្កើតបរិយាកាសការងារដែលប្រកបដោយសុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូរគឺជាអ្វីដែលសហគមន៍ទាំងមូលតែងតែប្រាថ្នាចង់បាន។ ការចេះអត់ឱននិងជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងចំណោមអ្នកបើកបរគឺជាវប្បធម៌ដ៏ល្អប្រពៃដែលគួររក្សានិងលើកកម្ពស់។ ការបើកបរដោយមិនសេពគ្រឿងស្រវឹងគឺជាកាតព្វកិច្ចដាច់ខាតដែលសមាជិកទាំងអស់ត្រូវតែគោរពតាមដោយគ្មានការលើកលែង។ បទពិសោធន៍ដែលទទួលបានពីការធ្វើដំណើរជារៀងរាល់ថ្ងៃបានបង្រៀនឱ្យពួកគាត់យល់កាន់តែច្បាស់អំពីចិត្តសាស្ត្ររបស់មនុស្ស។ ការជួយផ្សព្វផ្សាយអំពីទេសចរណ៍ក្នុងស្រុកតាមរយៈការណែនាំកន្លែងល្អៗ គឺជាចំណែកមួយនៃការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ សុខុមាលភាពនិងការធានារ៉ាប់រងសុខភាពសម្រាប់អ្នកបើកបរគួរតែត្រូវបានយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនជាងមុន។ ការត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងនិងកង់ឡានមុនពេលចេញដំណើរគឺជាទម្លាប់ដ៏ល្អដែលជួយកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ភាពជោគជ័យនៃមុខរបរនេះអាស្រ័យទៅលើការខិតខំប្រឹងប្រែង និងការតស៊ូព្យាយាមទោះបីជាត្រូវហាលថ្ងៃហាលខ្យល់ក៏ដោយ។ សហគមន៍អ្នកបើកបរនៅកម្ពុជាបច្ចុប្បន្នមានភាពសកម្មខ្លាំងក្នុងការងារសង្គម និងការងារសប្បុរសធម៌ផ្សេងៗក្នុងសហគមន៍។ ការផ្ដល់ព័ត៌មានពីស្ថានភាពផ្លូវតាមរយៈវិទ្យុ ឬបណ្ដាញសង្គមជួយឱ្យអ្នកបើកបរដទៃទៀតអាចជៀសវាងការស្ទះចរាចរណ៍បាន។ ការអនុវត្តតាមការណែនាំរបស់អ្នកជំនាញខាងសុវត្ថិភាពចរាចរណ៍ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យមកនៅកម្រិតទាបបំផុត។ អ្នកបើកបរដែលមានក្រមសីលធម៌តែងតែទទួលបានការសរសើរនិងការជឿទុកចិត្តខ្ពស់ពីសំណាក់អតិថិជនដែលធ្លាប់ជិះជាមួយ។ ការបង្កើតឱ្យមានកន្លែងសម្រាកសមរម្យសម្រាប់អ្នកបើកបរនៅតាមចំណតរថយន្តគឺជាការលើកកម្ពស់លក្ខខណ្ឌការងារយ៉ាងល្អ។ ការមានទំនួលខុសត្រូវចំពោះឥវ៉ាន់របស់អតិថិជនគឺជាសញ្ញាណនៃអ្នកផ្តល់សេវាកម្មដែលមានវិជ្ជាជីវៈ និងភាពស្មោះត្រង់។ ការផ្លាស់ប្តូរយោបល់គ្នាក្នុងក្រុមការងារជួយឱ្យរកឃើញដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីៗដែលកើតមានឡើងក្នុងវិស័យនេះ។ ការលើកទឹកចិត្តពីក្រុមគ្រួសារ គឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យអ្នកបើកបរមានស្មារតីរឹងមាំក្នុងការតស៊ូជាមួយការងារ។ យុទ្ធនាការបើកបរដោយសុវត្ថិភាពត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ។ ការចេះប្រើប្រាស់ភាសាបរទេសខ្លះៗជួយឱ្យអ្នកបើកបរងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរមកពីក្រៅប្រទេស។ ភាពរួបរួមគ្នាក្នុងសហគមន៍ជួយឱ្យមានអំណាចក្នុងការចរចា និងការការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកបើកបរគ្រប់រូប។ ការរក្សាអនាម័យក្នុងយានយន្តឱ្យបានស្អាតជានិច្ចជួយឱ្យអ្នកដំណើរមានអារម្មណ៍ស្រស់ស្រាយ និងមានផាសុកភាពពេលជិះ។ ការយល់ដឹងពីបច្ចេកទេសសង្គ្រោះបឋមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកបើកបរក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង។ រាល់ការត្អូញត្អែររបស់អតិថិជនគួរតែត្រូវបានទទួលយកមកកែលម្អដើម្បីធ្វើឱ្យសេវាកម្មកាន់តែមានគុណភាពខ្ពស់ទៅថ្ងៃមុខ។ ការប្រើប្រាស់ផ្លូវថ្នល់ដោយសីលធម៌មិនត្រឹមតែជួយខ្លួនឯងទេតែវាគឺជាការបង្ហាញពីភាពស៊ីវិល័យនៃប្រជាជាតិយើងទាំងមូល។ អ្នកបើកបរគ្រប់រូបតែងមានសេចក្ដីសប្បុរសតាមរយៈការជួយយកអាសាអ្នកដំណើរដែលត្រូវការជំនួយពិសេស។ ការរៀបចំផែនការធ្វើដំណើរឱ្យបានច្បាស់លាស់ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការចំណាយមិនចាំបាច់ផ្សេងៗបានយ៉ាងច្រើន។ យើងទាំងអស់គ្នាត្រូវរួមគ្នាគាំទ្រ និងផ្ដល់តម្លៃដល់សហគមន៍អ្នកបើកបរដែលជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ការផ្ដល់អាទិភាពដល់ថ្មើរជើង និងអ្នកជិះកង់ គឺជាសញ្ញាណនៃអ្នកបើកបរដែលមានការយល់ដឹងខ្ពស់ និងមានគុណធម៌។ ការបំពាក់ឧបករណ៍សុវត្ថិភាពបន្ថែមក្នុងយានយន្តជួយការពារអាយុជីវិតទាំងអ្នកបើកបរ និងអ្នកដំណើរក្នុងស្ថានភាពអាសន្ន។ បងប្អូនអ្នកបើកបរគួរតែពិនិត្យសុខភាពភ្នែកឱ្យបានទៀងទាត់ ដើម្បីធានាបាននូវការមើលឃើញច្បាស់ល្អនៅពេលយប់។ ការបង្កើតប្រព័ន្ធសន្សំប្រាក់រួមគ្នាក្នុងសហគមន៍ជួយឱ្យសមាជិកមានលទ្ធភាពដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងគ្រាអាសន្ន។ ការចេះបច្ចេកទេសជួសជុលម៉ាស៊ីនបឋមជួយឱ្យអ្នកបើកបរអាចដោះស្រាយបញ្ហាចំពោះមុខបានភ្លាមៗនៅពេលយានយន្ដខូចតាមផ្លូវ។ សកម្មភាពចុះសួរសុខទុក្ខសមាជិកដែលជួបការលំបាកបានបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ និងកក់ក្ដៅបំផុតក្នុងវិជ្ជាជីវៈនេះ។ ការជ្រើសរើសផ្លូវដែលមានសុវត្ថិភាព និងជៀសផុតពីការកកស្ទះ គឺជាជំនាញដ៏ចាំបាច់ដែលអ្នកបើកបរគ្រប់រូបត្រូវមាន។ ការរៀបចំឯកសារយានយន្តឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវតាមច្បាប់ជួយឱ្យការធ្វើអាជីវកម្មមានភាពរលូន និងមានទំនុកចិត្ត។ ការផ្សព្វផ្សាយចំណេះដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ទូរសព្ទពេលបើកបរជួយឱ្យសហគមន៍កាន់តែមានសុវត្ថិភាពខ្លាំង។ ការគោរពសិទ្ធិអាទិភាពចំពោះឡានសង្គ្រោះបន្ទាន់ និងឡានពន្លត់អគ្គិភ័យ គឺជាកាតព្វកិច្ចសីលធម៌ដែលមិនអាចខ្វះបាន។ អ្នកបើកបរវ័យក្មេងគួរតែរៀនសូត្រពីបទពិសោធន៍ និងការអត់ធ្មត់របស់អ្នកបើកបររៀមច្បង ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ។ ការត្រួតពិនិត្យសម្ពាធកង់ឡានជានិច្ចជួយកាត់បន្ថយការផ្ទុះកង់ និងបង្កើនស្ថិរភាពនៃយានយន្តក្នុងពេលធ្វើដំណើរល្បឿនលឿន។ ការបង្កើតវេទិកាជជែកពិភាក្សាតាមអនឡាញជួយឱ្យអ្នកបើកបរអាចផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពផ្លូវបានលឿនរហ័ស។ ការមិនដឹកទំនិញលើសទម្ងន់កំណត់គឺជាការចូលរួមចំណែកថែរក្សាគុណភាពផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែង។ ការចេះបច្ចេកទេសពន្លត់អគ្គិភ័យបឋមក្នុងឡាន គឺជាចំណេះដឹងដ៏មានតម្លៃបំផុតសម្រាប់សុវត្ថិភាពសហគមន៍ទាំងមូល។ រាល់ការខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកបើកបរ គឺជាចំណែកមួយក្នុងការកសាងមុខមាត់ថ្មីនៃសេវាកម្មដឹកជញ្ជូននៅកម្ពុជា។ ការផ្ដល់មតិត្រឡប់ពីអតិថិជន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតដែលសហគមន៍ត្រូវរួមគ្នាដោះស្រាយ និងកែលម្អ។ ការយល់ដឹងអំពីសញ្ញាចរាចរណ៍ដែលដាក់នៅតាមដងផ្លូវជួយឱ្យការធ្វើដំណើរមានសណ្ដាប់ធ្នាប់ និងជៀសផុតពីការពិន័យ។ ការរៀបចំកញ្ចប់ថវិកាសម្រាប់ជួសជុល និងថែទាំយានយន្តប្រចាំខែជួយឱ្យអាជីវកម្មមិនជួបការរាំងស្ទះដោយចៃដន្យឡើយ។ សហគមន៍អ្នកបើកបរដែលរឹងមាំ គឺជាសហគមន៍ដែលសមាជិកម្នាក់ៗចេះគោរពច្បាប់ និងមានសីលធម៌ខ្ពស់ក្នុងការប្រាស្រ័យទាក់ទង។ ការជៀសវាងការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតដើម្បីការពារអាយុជីវិតមនុស្ស។ ការប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ច គឺជាទម្លាប់ដែលមិនគួររំលងទោះបីជាធ្វើដំណើរក្នុងចម្ងាយជិតក៏ដោយ។ ការរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែងអ្នកបើកបរឆ្នើមជួយលើកទឹកចិត្តឱ្យសមាជិកកាន់តែខំប្រឹងពង្រឹងគុណភាពសេវាកម្ម។ ការមានស្មារតីយោគយល់ចំពោះអ្នកបើកបរដែលថ្មីថ្មោងជួយបង្កើតបរិយាកាសដងផ្លូវឱ្យមានភាពកក់ក្ដៅ និងគ្មានអំពើហិង្សា។ ការសិក្សាស្វែងយល់ពីច្បាប់ចរាចរណ៍ថ្មីៗដែលត្រូវបានកែសម្រួលជួយឱ្យអ្នកបើកបរដើរទាន់សភាពការណ៍ និងការវិវត្តនៃច្បាប់។ ការគ្រប់គ្រងអារម្មណ៍មិនឱ្យមួរម៉ៅពេលជួបការកកស្ទះចរាចរណ៍ជួយរក្សាសុខភាពផ្លូវចិត្តរបស់អ្នកបើកបរឱ្យបានល្អ។ ការចូលរួមក្នុងសកម្មភាពដាំដើមឈើ ឬកិច្ចការបរិស្ថានជួយឱ្យសហគមន៍អ្នកបើកបរមានរូបភាពវិជ្ជមានក្នុងសង្គមជាតិ។ ការរក្សាចម្ងាយសុវត្ថិភាពពីឡានមួយទៅឡានមួយជួយឱ្យយើងមានពេលគ្រប់គ្រាន់ក្នុងការបញ្ឈប់យានយន្តពេលមានអាសន្ន។ ការសម្អាតម៉ាស៊ីនត្រជាក់ក្នុងឡានឱ្យបានទៀងទាត់ជួយផ្ដល់ខ្យល់អាកាសបរិសុទ្ធ និងផាសុកភាពដល់អ្នកដំណើរគ្រប់រូប។ សមាជិកសហគមន៍គួរតែចេះប្រើប្រាស់ផែនទីឌីជីថល ដើម្បីស្វែងរកអាសយដ្ឋានដែលអតិថិជនចង់ទៅឱ្យបានត្រឹមត្រូវបំផុត។ ការដាក់តាំងរូបភាព ឬសារអប់រំខ្លីៗក្នុងឡានជួយដាស់តឿនស្មារតីដល់អ្នកដំណើរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ដែរ។ ការជួយគ្នាទៅវិញទៅមកក្នុងគ្រាមានគ្រោះថ្នាក់ចរាចរណ៍ គឺជាកាយវិការមនុស្សធម៌ដែលសហគមន៍តែងតែប្រកាន់ខ្ជាប់។ ការរៀនបច្ចេកទេសបើកបរដោយសន្សំសំចៃប្រេងជួយកាត់បន្ថយការចំណាយ និងជួយការពារបរិស្ថានពីការបំភាយផ្សែងពុល។ ការមានធុងសំរាមតូចមួយនៅក្នុងឡានជួយរក្សាបរិស្ថានដងផ្លូវឱ្យស្អាត និងមិនមានការបោះចោលសំរាមផ្ដេសផ្ដាស។ ការរៀបចំកាលវិភាគការងារ និងការសម្រាកឱ្យបានច្បាស់លាស់ជួយបង្កើនប្រសិទ្ធភាពការងារ និងសុភមង្គលក្នុងគ្រួសារ។ ការចេះបែងចែកពេលវេលាសម្រាប់ហាត់ប្រាណជួយឱ្យអ្នកបើកបរជៀសផុតពីជំងឺឈឺចង្កេះ និងបញ្ហាសុខភាពផ្សេងៗ។ ការប្រើប្រាស់ភ្លើងសញ្ញាឱ្យបានត្រឹមត្រូវមុននឹងបត់ ឬឈប់គឺជាការផ្ដល់សញ្ញាប្រុងប្រយ័ត្នដល់អ្នកធ្វើដំណើរដទៃទៀត។ ភាពជឿជាក់របស់ភ្ញៀវទេសចរមកលើសេវាកម្មដឹកជញ្ជូន គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍។ ការបើកបរដោយយកចិត្តទុកដាក់ចំពោះក្មេងតូចៗ និងមនុស្សចាស់ គឺជាការបង្ហាញពីមនសិការខ្ពស់របស់អ្នកបើកបរអាជីព។ ការរៀបចំសៀវភៅកំណត់ហេតុនៃការប្រើប្រាស់យានយន្តជួយឱ្យយើងដឹងពីប្រវត្តិជួសជុល និងការថែទាំបានច្បាស់លាស់។ ការផ្ដល់តម្លៃលើវិជ្ជាជីវៈរបស់ខ្លួនឯងនឹងធ្វើឱ្យអ្នកដទៃផ្ដល់តម្លៃ និងការគោរពមកលើរូបយើងវិញដូចគ្នាដែរ។ ការត្រួតពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងភ្លើងហ្វ្រាំងឱ្យភ្លឺច្បាស់ជានិច្ចជួយបង្កើនសុវត្ថិភាពនៅពេលយប់ងងឹត។ ការចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់សហគមន៍ គឺជាឱកាសដ៏ល្អក្នុងការលើកឡើងពីបញ្ហា និងស្វែងរកដំណោះស្រាយរួម។ ការចែករំលែកទឹកផឹក ឬអាហារសម្រន់តិចតួចដល់មិត្តរួមអាជីពក្នុងពេលសម្រាកបង្ហាញពីទឹកចិត្តសប្បុរស និងការរាប់អាន។ ការប្រកបរបរដោយមានអាជ្ញាបណ្ណត្រឹមត្រូវជួយការពារអ្នកបើកបរពីបញ្ហាផ្លូវច្បាប់ និងបង្កើនភាពស្របច្បាប់នៃមុខរបរ។ ការចេះអត់ធ្មត់មិនប្រើប្រាស់ពាក្យសម្តីអសុរោះដាក់អ្នកដទៃជួយរក្សាសេចក្ដីថ្លៃថ្នូរ និងជៀសវាងជម្លោះតាមផ្លូវ។ ការបណ្ដុះស្មារតីស្រឡាញ់សហគមន៍ជួយឱ្យសមាជិកម្នាក់ៗមានអារម្មណ៍ថា ខ្លួនមិនឯកោក្នុងពេលបំពេញការងារឡើយ។ ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបើកបរជួយឱ្យយើងអាចការពារខ្លួនឯងបានត្រឹមត្រូវតាមក្របខ័ណ្ឌច្បាប់។ ការរៀបចំឱ្យមានការធានារ៉ាប់រងសម្រាប់យានយន្តជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើននៅពេលមានហានិភ័យកើតឡើង។ យើងត្រូវជឿជាក់ថា ការរួបរួមគ្នានឹងធ្វើឱ្យជីវភាព និងលក្ខខណ្ឌការងាររបស់អ្នកបើកបរនៅកម្ពុជាមានភាពកាន់តែល្អប្រសើរឡើង។